បុព្វបុរសដូនតាខ្មែរបានបន្សល់ទុក ពាក្យស្លោក សុភាសិតជាច្រើន ដែលបានបន្តមកដល់បច្ចុប្បន្ន។ ដើម្បីបកស្រាយលម្អិត យើងត្រូវបំបែកសុភាសិតនេះជាពីរផ្នែក និងពិចារណាលើន័យធៀបរបស់ពាក្យនីមួយៗ។ ដៃ តំណាងឱ្យ ទង្វើ ការប្រព្រឹត្ត ការអនុវត្តជាក់ស្ដែង ការងារ ឬសកម្មភាពណាមួយដែលកើតចេញពីរូបកាយ។ ថោក ក្នុងបរិបទនេះ ពាក្យថា "ថោក" មិនមែនមានន័យថាគ្មានតម្លៃ ឬថោកទាបនោះទេ ប៉ុន្តែសំដៅលើ ភាពងាយស្រួលនៃការធ្វើ ភាពមិនសូវគិតពិចារណាឱ្យបានស៊ីជម្រៅមុននឹងធ្វើ ឬក៏អាចសំដៅលើ លទ្ធផលដែលមិនសូវមានប្រសិទ្ធភាព ឬមិនដូចការរំពឹងទុកបើធៀបនឹងពាក្យសម្ដី។ ចំពោះ ការបកស្រាយលម្អិតសម្រាប់ "ថោកអ្វីនឹងដៃ" នោះគឺ មនុស្សម្នាក់ៗអាចធ្វើសកម្មភាព ឬអនុវត្តការងារអ្វីមួយបានយ៉ាងងាយស្រួល។ ពេលខ្លះ ការធ្វើអ្វីមួយអាចកើតឡើងដោយមិនបានគិតវែងឆ្ងាយ ឬគ្រាន់តែធ្វើទៅតាមទម្លាប់ ឬកំហឹង។ ទង្វើទាំងនោះ ទោះជាធ្វើច្រើនប៉ុណ្ណាក៏ដោយ ក៏អាចនឹង មិនមានតម្លៃស្មើ ឬ មិនអាចជះឥទ្ធិពលបានជ្រាលជ្រៅ ដូចពាក្យសម្ដីមួយម៉ាត់នោះទេ។ ឧទាហរណ៍៖ ការវាយតប់គ្នា ដែលជាទង្វើ អាចបញ្ចប់បានតែមួយពេលប៉ុណ្ណោះ ហើយអាចនឹងបន្សល់ស្នាមរបួសខាងក្រៅ តែមិនអាចបំផ្លាញតម្លៃកិត្តិយសរបស់មនុស្សម្នាក់បានទាំងស្រុងនោះទេ។ ការធ្វើការដោយគ្មានប្រសិទ្ធភាព ច្រើនតែទទួលបានលទ្ធផលមិនល្អ ដែលអាចចាត់ទុកថាជា "ថោក" ក្នុងន័យនេះ។ មាត់ តំណាងឱ្យ ពាក្យសម្ដី ការនិយាយស្ដី ការសន្យា ការបញ្ចេញមតិ ឬគំនិត។ ពាក្យថា "ថ្លៃ" មានន័យថាមាន តម្លៃខ្ពស់ មានឥទ្ធិពលខ្លាំងក្លា មាន ទម្ងន់ ឬអាចជះឥទ្ធិពលទៅដល់អារម្មណ៍ មនសិការ និងអនាគតរបស់មនុស្សបាន។ ឯការបកស្រាយលម្អិតសម្រាប់ "ថ្លៃអ្វីនឹងមាត់" វិញ គឺពាក្យសម្ដីដែលបន្លឺចេញពីមាត់មនុស្សម្នាក់ៗ គឺមាន ឥទ្ធិពលមហាសាល។ សម្ដីល្អ អាចលើកទឹកចិត្តមនុស្សឱ្យមានសង្ឃឹម ធ្វើឱ្យពួកគេមានកម្លាំងចិត្ត តស៊ូ រួមរស់ដោយសុខដុមរមនា ឬអាចផ្សះផ្សាជម្លោះបាន។ ការសន្យាដែលបានរក្សាទុកយ៉ាងខ្ជាប់ខ្ជួន គឺជាតម្លៃដ៏ថ្លៃថ្លានៃមនុស្សម្នាក់។ សម្ដីមិនល្អ អាចធ្វើឱ្យមនុស្សឈឺចាប់ស្ទើរតែពេញមួយជីវិត បំផ្លាញកិត្តិយស បង្កើតជម្លោះ នាំមកនូវការបែកបាក់ ឬអាចនាំឱ្យកើតមានអំពើហិង្សាទៀតផង។ ពាក្យសម្ដីដែលនិយាយចេញទៅដោយមិនបានគិត រមែងធ្វើឱ្យខូចទំនាក់ទំនង លុបបំបាត់ទំនុកចិត្ត និងបន្សល់នូវស្លាកស្នាមផ្លូវចិត្តដែលពិបាកនឹងព្យាបាល។ ទោះបីជាការធ្វើអ្វីមួយដោយដៃ អាចងាយស្រួល ឬឆាប់រហ័ស ប៉ុន្តែ ឥទ្ធិពល និងតម្លៃនៃពាក្យសម្ដី គឺជ្រាលជ្រៅ និងស្ថិតស្ថេរជាង។ សម្ដីអាចចាក់ដោតដល់បេះដូង និងដក់ជាប់ក្នុងអារម្មណ៍បានយូរអង្វែង ខុសពីទង្វើដែលអាចបំភ្លេចបានឆាប់រហ័ស។ ការទទួលខុសត្រូវលើសម្ដី: មនុស្សគ្រប់រូបគួរតែមាន ការប្រុងប្រយ័ត្នខ្ពស់ មុននឹងបន្លឺពាក្យសម្ដីណាមួយចេញមក ព្រោះនៅពេលដែលពាក្យសម្ដីបានបន្លឺចេញទៅហើយ វាមិនអាចដកថយមកវិញបានឡើយ។ សម្ដីថ្លៃថ្លា គឺសំដៅលើពាក្យសម្ដីដែលស្មោះត្រង់ ត្រឹមត្រូវ មានហេតុផល និងពាក្យសន្យាដែលត្រូវរក្សា។ វាបង្ហាញពី គុណធម៌ និងតម្លៃរបស់មនុស្ស ម្នាក់ៗ។ មួយវិញទៀត សុភាសិត "ថោកអ្វីនឹងដៃ ថ្លៃអ្វីនឹងមាត់" គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីទស្សនវិជ្ជាខ្មែរដ៏ជ្រាលជ្រៅមួយអំពី អំណាចនៃពាក្យសម្ដី និង តម្លៃនៃទង្វើ។ ដើម្បីបកស្រាយស៊ីជម្រៅជាងមុន យើងត្រូវតែពិនិត្យមើលពីឫសគល់នៃគំនិតនេះ ថាហេតុអ្វីបានជាដូនតាខ្មែរបានលើកយកពាក្យសម្ដីមកប្រៀបធៀបថា "ថ្លៃ" ជាងទង្វើទៅវិញ។ ពាក្យ "ដៃ" មិនមែនគ្រាន់តែសំដៅលើអវយវៈកាយប៉ុណ្ណោះទេ តែតំណាងឱ្យ សកម្មភាពជាក់ស្តែង ការអនុវត្ត ការប្រព្រឹត្ត ឬ ការប្ដេជ្ញាចិត្តដែលទើបតែចាប់ផ្ដើម ឬមិនទាន់មានលទ្ធផលជាក់លាក់។ ការធ្វើអ្វីមួយដោយដៃ អាចចាប់ផ្ដើមបានដោយងាយស្រួល មិនសូវទាមទារការគិតពិចារណាជ្រៅជ្រះ។ ឧទាហរណ៍ ការចាប់ផ្ដើមសាងសង់អ្វីមួយ ការចាប់ផ្ដើមជួសជុលរបស់របរ ឬការចាប់ផ្ដើមរៀបចំផែនការ។ ទោះបីជាមនុស្សចាប់ផ្ដើមធ្វើអ្វីមួយដោយដៃក៏ដោយ ក៏ លទ្ធផលចុងក្រោយ មិនទាន់ប្រាកដប្រជានៅឡើយ។ ការងារអាចបរាជ័យ ឬក៏អាចមិនបានលទ្ធផលល្អដូចការរំពឹងទុក។ ពេលខ្លះ ទង្វើមួយអាចនឹងមិនបន្សល់ទុកនូវផលប៉ះពាល់យូរអង្វែង ឬមិនអាចសម្រេចបាននូវគោលបំណងពិតប្រាកដ។ ការធ្វើអ្វីមួយដោយ "ដៃ" អាចសំដៅលើទង្វើដែលកើតចេញពីអារម្មណ៍ឆេវឆាវ កំហឹង ឬដោយមិនបានថ្លឹងថ្លែងច្បាស់លាស់។ ទង្វើទាំងនោះអាចត្រូវបានបំភ្លេចចោលបានយ៉ាងងាយ ឬមិនត្រូវបានគេចាត់ទុកជាការសន្យាដ៏ធ្ងន់ធ្ងរឡើយ។ ឧទាហរណ៍ ការវាយតប់គ្នា ឬការប្រមាថគ្នាដោយកាយវិការ អាចបន្សល់ទុកស្នាមរបួសខាងក្រៅតែមួយរយៈ ប៉ុន្តែមិនអាចប៉ះពាល់ដល់កិត្តិយសរបស់មនុស្សម្នាក់បានទាំងស្រុងនោះទេ។ ដូច្នេះ "ថោកអ្វីនឹងដៃ" គឺសំដៅលើ តម្លៃដែលមិនទាន់ច្បាស់លាស់ ឬ អំណាចដែលមិនទាន់ត្រូវបានបង្ហាញឱ្យឃើញពេញលេញ នៃទង្វើ។ ពាក្យ "មាត់" មិនមែនត្រឹមតែជាសរីរាង្គសម្រាប់បញ្ចេញសំឡេងនោះទេ តែវាតំណាងឱ្យពាក្យសម្ដី ការសន្យា ការប្រកាស ការសច្ចាប្រណិធាន ការប្រកាសសាលក្រមជាដើម។ នៅពេលដែលមនុស្សម្នាក់បានបន្លឺពាក្យសម្ដី ឬបានសន្យាអ្វីមួយចេញពីមាត់របស់ខ្លួន នោះពាក្យនោះក្លាយជា ចំណងដ៏រឹងមាំ ដែលចងភ្ជាប់គាត់ទៅនឹងការទទួលខុសត្រូវ។ ការរក្សាសម្ដីគឺជាសញ្ញានៃកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស។ ក្នុងសង្គមខ្មែរពីបុរាណ ការសន្យាផ្ទាល់មាត់មានតម្លៃស្មើនឹងកិច្ចសន្យាផ្លូវការ។ មិនដូចទង្វើដែលអាចបញ្ចប់បានភ្លាមៗនោះទេ ពាក្យសម្ដីអាច បន្តមានឥទ្ធិពល ជាច្រើនឆ្នាំ សូម្បីតែបន្ទាប់ពីអ្នកនិយាយបានស្លាប់ទៅហើយក៏ដោយ។ សម្ដីអាចក្លាយជាគំនិត ជំនឿ ឬទស្សនៈដែលបន្តចាក់ឫសក្នុងសង្គម។ វាអាចធ្វើឱ្យអ្នកស្ដាប់មានការឈឺចាប់ផ្លូវចិត្តយ៉ាងខ្លាំង ដែលពិបាកនឹងព្យាបាល។ វាអាចបំផ្លាញទំនាក់ទំនង បំផ្លាញកិត្តិយស និងបង្កជាជម្លោះគ្មានទីបញ្ចប់។ ស្លាកស្នាមផ្លូវចិត្តដែលបន្សល់ទុកដោយសម្ដីអាក្រក់ អាចនៅស្ថិតស្ថេរពេញមួយជីវិត។ ទីពីរ ពាក្យសរសើរ ពាក្យលើកទឹកចិត្ត ឬ ពាក្យប្រោសប្រណី អាចផ្ដល់កម្លាំងចិត្តដ៏មហិមា ធ្វើឱ្យមនុស្សមានសង្ឃឹម និងមានការជឿជាក់លើខ្លួនឯង។ វាអាចបង្រួបបង្រួមមនុស្ស បង្កើតសុភមង្គល និងនាំមកនូវសន្តិភាព។ ទីបី ពាក្យសច្ចាប្រណិធាន ឬសម្បថ មានតម្លៃខ្ពស់បំផុត ព្រោះវាជាការប្ដេជ្ញាចិត្តដ៏មុតមាំដែលភ្ជាប់ទៅនឹងជំនឿសាសនា ឬកិត្តិយសរបស់បុគ្គល។ ដូច្នេះ "ថ្លៃអ្វីនឹងមាត់" គឺសំដៅលើ តម្លៃដ៏មហាសាល និងឥទ្ធិពលដ៏ជ្រាលជ្រៅ នៃពាក្យសម្ដី ដែលអាចប៉ះពាល់ដល់ផ្លូវចិត្ត ទំនាក់ទំនងសង្គម និងជោគវាសនារបស់មនុស្ស។ ពាក្យសម្ដីដែលថ្លៃថ្លា គឺជាពាក្យសម្ដីពិត សម្ដីស្មោះត្រង់ និងពាក្យសន្យាដែលត្រូវតែរក្សា។ វាជាមូលដ្ឋានគ្រឹះនៃទំនុកចិត្ត និងកិត្តិយសរបស់មនុស្សម្នាក់ៗ។ មនុស្សគ្រប់រូបត្រូវតែមាន ការទទួលខុសត្រូវខ្ពស់បំផុត ទៅលើពាក្យសម្ដីរបស់ខ្លួន។ ការនិយាយអ្វីមួយដោយមិនបានគិតឱ្យបានល្អិតល្អន់ អាចបន្សល់ទុកនូវផលវិបាកធ្ងន់ធ្ងរ។ សុភាសិតនេះបង្ហាញថាការទំនាក់ទំនងដោយពាក្យសម្ដី មានអំណាចលើសលប់ក្នុងការកសាង ឬបំផ្លាញអ្វីមួយ។ ការប្រើប្រាស់ពាក្យសម្ដីប្រកបដោយប្រាជ្ញា គឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ និងសុភមង្គល។ សម្ដីដែលបន្លឺចេញពីមាត់ គឺជា លក្ខណៈសម្គាល់ ពិតប្រាកដរបស់មនុស្សម្នាក់។ មនុស្សល្អ ឬមនុស្សអាក្រក់ អាចត្រូវបានគេវាយតម្លៃតាមរយៈពាក្យសម្ដីដែលពួកគេនិយាយ។ សរុបសេចក្ដីមក សុភាសិត "ថោកអ្វីនឹងដៃ ថ្លៃអ្វីនឹងមាត់" គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃ ការប្រុងប្រយ័ត្នចំពោះពាក្យសម្ដី និងការទទួលស្គាល់ថា អំណាចនៃពាក្យសម្ដីអាចលើសពីអំណាចនៃទង្វើ។ វាបង្រៀនយើងឱ្យចេះថ្លឹងថ្លែងមុននិយាយ និងយល់ដឹងថាពាក្យពេចន៍របស់យើងមានឥទ្ធិពលយ៉ាងណាទៅលើអ្នកដទៃ និងលើខ្លួនយើងផ្ទាល់។ លើសពីនេះទៀត សុភាសិត "ថោកអ្វីនឹងដៃ ថ្លៃអ្វីនឹងមាត់"នេះមិនត្រឹមតែជាការដាស់តឿនឱ្យចេះគិតមុននិយាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការលើកតម្កើងតម្លៃនៃកិត្តិយស ទំនុកចិត្ត និងឥទ្ធិពលនៃពាក្យសម្ដី។ ពាក្យសម្ដីប្រៀបដូចជាគ្រាប់ពេជ្រដែរ បើទម្លាក់ចោលដោយមិនប្រុងប្រយ័ត្ន នោះនឹងបាត់បង់តម្លៃ ហើយបើច្នៃប្រឌិតដោយល្អ នោះនឹងបញ្ចេញពន្លឺដ៏ត្រចះត្រចង់។ និយាយឱ្យសាមញ្ញ សុភាសិតនេះប្រៀបដូចជាការរំលឹកថា "ការនិយាយងាយ តែការធ្វើពិបាក" ហើយអ្វីដែលសំខាន់បំផុតគឺ តម្លៃនៃពាក្យសម្ដី ដែលអាចកំណត់នូវលទ្ធផលជាច្រើននៅក្នុងទំនាក់ទំនងសង្គម និងជីវិតប្រចាំថ្ងៃ។